ការដាំល្ងគឺជាដំណាំមួយដែលផ្តល់ទិន្នផលខ្ពស់ និងមានទីផ្សារល្អ។ ដើម្បីដាំដុះល្ងឲ្យទទួលបានជោគជ័យ អ្នកអាចអនុវត្តតាមបច្ចេកទេសដូចខាងក្រោមនេះ។ ការជ្រើសរើសដី និងរៀបចំដី ល្ងចូលចិត្តដីល្បាប់ ដីខ្សាច់ល្បាយ និងដីមានជីជាតិខ្ពស់។ ត្រូវជៀសវាងដីដែលដក់ទឹកនៅរដូវវស្សា ព្រោះអាចធ្វើឲ្យរលួយឫស។ ដីដែលល្អបំផុតគឺដីទួលនៅរដូវវស្សា និងដីទំនាបនៅរដូវប្រាំង។ ការភ្ជួររាស់ ត្រូវភ្ជួរដីយ៉ាងតិច ២ ទៅ ៣ ដង មុននឹងចាប់ផ្តើមដាំ។ លើកទី១ ភ្ជួរជំរៅប្រហែល ២០ ទៅ ២៥ សង់ទីម៉ែត្រ រួចហាលដីឲ្យបានជាង ១ ខែ ដើម្បីសម្លាប់មេរោគ និងស្មៅ។ លើកទី២ ភ្ជួរជំរៅប្រហែល ១២ ទៅ ២០ សង់ទីម៉ែត្រ រួចរាស់ដីឲ្យម៉ត់ល្អ ២ ទៅ ៣ ដង។ ការរៀបចំដីឲ្យម៉ត់និងធូរល្អ គឺមានសារៈសំខាន់ណាស់ ព្រោះវាជួយឲ្យគ្រាប់ល្ងដុះបានល្អ។ ការជ្រើសរើសពូជ ត្រូវជ្រើសរើសពូជដែលមានគុណភាពល្អ ផ្តល់ទិន្នផលខ្ពស់ និងធន់នឹងជំងឺ។ គ្រាប់ពូជត្រូវតែសុទ្ធ និងមានសាច់ណែនល្អ។ រដូវកាលដាំ ពេលវេលាដាំដុះល្អបំផុតគឺនៅចុងរដូវវស្សា ឬពាក់កណ្តាលរដូវភ្លៀង គឺចន្លោះពីខែមិថុនា ដល់ខែកក្កដា។ ហើយល្ងជាដំណាំដែលត្រូវការពន្លឺថ្ងៃ និងកម្តៅខ្លាំង។ បច្ចេកទេសដាំ ការព្រោះ សម្រាប់ដី ១ ហិកតា ត្រូវការគ្រាប់ពូជប្រហែល ១៣ ទៅ ១៥ គីឡូក្រាម។ ការដាំជាជួរ សម្រាប់ដី ១ ហិកតា ត្រូវការគ្រាប់ពូជប្រហែល ៨ ទៅ ១០ គីឡូក្រាម។ ការដាំជាជួរអាចជួយសន្សំសំចៃគ្រាប់ពូជបានច្រើន។ ការថែទាំ ការដាក់ជី ល្ងជាដំណាំដែលត្រូវការជីជាតិច្រើន ជាពិសេស ជីប៉ូតាស្យូម។ អ្នកអាចប្រើជីធម្មជាតិដូចជាជីកំប៉ុស្ត ឬជីលាមកសត្វ ដើម្បីបង្កើនជីជាតិដី។ ការដកស្មៅ នៅពេលល្ងចាប់ផ្តើមដុះ ត្រូវឧស្សាហ៍ដកស្មៅចេញ ដើម្បីកុំឲ្យស្មៅដណ្តើមជីជាតិពីដំណាំ។ ការស្រោចស្រព ល្ងមិនត្រូវការទឹកច្រើនពេកទេ តែត្រូវធានាថាដីមានសំណើមគ្រប់គ្រាន់ ពិសេសនៅរដូវប្រាំង។ ការប្រមូលផល ល្ងមានពីរប្រភេទ ល្ងស មានអាយុកាលប្រហែល ៣ ខែទើបអាចប្រមូលផលបាន។ ចំណែកល្ងខ្មៅ មានអាយុកាលប្រហែល ៤ ខែទើបអាចប្រមូលផលបាន។ ហើយសញ្ញានៃការប្រមូលផល គឺនៅពេលផ្លែល្ងចាប់ផ្ដើមឡើងពណ៌ត្នោតចាស់ ហើយសំបកផ្លែចាប់ផ្ដើមចំហមាត់នៅខាងចុង នោះមានន័យថាវាទុំហើយ។ ដំណើរការប្រមូលផល ត្រូវកាត់ដើមល្ងយកមកហាលថ្ងៃឱ្យស្ងួតល្អ រួចបោកយកគ្រាប់ដើម្បីទទួលបានទិន្នផលគ្រាប់ល្ងដែលមានគុណភាពល្អ។ មួយវិញទៀត បច្ចុប្បន្ននេះ មិនទាន់មានទិន្នន័យជាក់លាក់ដែលបញ្ជាក់ពីខេត្តណាដែលមានប្រជាជនដាំល្ងច្រើនជាងគេនៅកម្ពុជានោះទេ។ ទោះជាយ៉ាងណា ដំណាំល្ង គឺជាដំណាំដែលនិយមដាំនៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ និងខេត្តមួយចំនួនទៀតដែលមានលក្ខខណ្ឌដីសមស្របសម្រាប់ការដាំដុះ។ ជាទូទៅ ប្រជាកសិករនៅតំបន់ដីល្បាប់ ឬដីខ្សាច់ល្បាយដែលមានជីជាតិល្អ តែងតែជ្រើសរើសដាំល្ងដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។ ហើយទាំងនេះជាព័ត៌មានទាក់ទងនឹងការនាំចេញ និងការលក់ដូរល្ងក្នុងស្រុកនៅកម្ពុជា។ ទីផ្សារលក់ដូរក្នុងស្រុក សម្រាប់ដំណាំល្ងរគឺមានតម្រូវការល្អ ដោយសារល្ងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ។ តម្រូវការក្នុងស្រុក ល្ងត្រូវបានប្រើប្រាស់ធ្វើជាអាហារប្រចាំថ្ងៃ ដូចជាប្រេងល្ង នំល្ង ព្រមទាំងប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មកែច្នៃចំណីអាហារ និងឱសថមួយចំនួន ឬក៏យកទៅធ្វើជាស្រ្កាប់សម្រាប់ថែទាំសម្រស់ផងដែរ។ ហើយតម្លៃល្ងអាចប្រែប្រួលទៅតាមរដូវកាល និងគុណភាព។ ជាទូទៅ កសិករអាចលក់ល្ងបានដោយផ្ទាល់ទៅឈ្មួញកណ្ដាល ឬក្រុមហ៊ុនកែច្នៃក្នុងស្រុក។ ការនាំចេញល្ងពីកម្ពុជាមានសក្ដានុពលខ្ពស់ ហើយត្រូវបានគេចាត់ទុកជាដំណាំមួយក្នុងចំណោមដំណាំសំខាន់ៗដែលកម្ពុជាអាចនាំចេញទៅទីផ្សារអន្តរជាតិ។ ទីផ្សារនាំចេញ កម្ពុជាបាននាំចេញកសិផលជាច្រើនមុខទៅកាន់ប្រទេសចិន អឺរ៉ុប អាស៊ាន អូស្ត្រាលី និងនូវែលសេឡង់។ ល្ងក៏ជាកសិផលមួយដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ ហើយនេះជាលក្ខខណ្ឌនាំចេញ ដើម្បីនាំចេញល្ង អ្នកត្រូវបំពេញលក្ខខណ្ឌ និងឯកសារមួយចំនួន។ ដូចជាការចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ។ មានឯកសារពាក់ព័ន្ធដូចជា លិខិតប្រកាសគយ វិក្កយបត្រពាណិជ្ជកម្ម និងឯកសារដឹកជញ្ជូន។ ហើយនឺងទទួលបានប័ណ្ណបញ្ជាក់ប្រភព ពីក្រសួងពាណិជ្ជកម្ម។ មួយវិញទៀតទោះបីជាយ៉ាងនេះក៏ដោយ ការនាំចេញល្ងនៅតែមានបញ្ហាប្រឈមមួយចំនួន។ ដូចជា គុណភាព និងបរិមាណ ពេលខ្លះកសិផលរបស់កម្ពុជាមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ដោយសារកត្តាគុណភាព និងបរិមាណមិនទាន់គ្រប់គ្រាន់។ តម្លៃល្ងនៅលើទីផ្សារអាចមិនស្ថិតស្ថេរ ដែលធ្វើឱ្យកសិករពិបាកប៉ាន់ស្មានប្រាក់ចំណេញ។ ប្រសិនបើអ្នកមានគម្រោងដាំល្ងដើម្បីនាំចេញ អ្នកគួរតែស្វែងរកកិច្ចសន្យាទិញលក់ ជាមួយក្រុមហ៊ុនដែលត្រូវការផលិតផលល្ង ព្រោះវាអាចជួយធានានូវតម្លៃ និងទីផ្សារសម្រាប់កសិផលរបស់អ្នកបាន។ បើយើងក្រលេកមកមើលរដូវដែលគេចាប់ផ្តើមដាំល្ង ជាទូទៅ ប្រជាកសិករនៅកម្ពុជាចាប់ផ្ដើមដាំល្ងនៅចុងរដូវវស្សា ឬដើមរដូវប្រាំង ដែលជាពេលវេលាសមស្របសម្រាប់ដំណាំនេះ។ គឺរដូវវស្សា ចន្លោះពីខែឧសភា ដល់ខែកក្កដា កសិករខ្លះក៏អាចដាំល្ងនៅពាក់កណ្ដាលរដូវវស្សាដែរ ព្រោះល្ងជាដំណាំដែលធន់នឹងកម្ដៅ និងត្រូវការពន្លឺថ្ងៃច្រើន។ តែល្ងមិនសូវចូលចិត្តទឹកច្រើនពេកទេ ដូច្នេះកសិករត្រូវដាំនៅតំបន់ដីទួល ឬកន្លែងដែលមិនលិចទឹក។ រដូវប្រាំង ចន្លោះពីខែវិច្ឆិកា ដល់ខែកុម្ភៈ ជាពេលវេលាដ៏ល្អបំផុតក្នុងការដាំល្ង ព្រោះអាកាសធាតុស្ងួត និងមានពន្លឺថ្ងៃគ្រប់គ្រាន់។ ហើយល្ងដែលដាំនៅរដូវប្រាំង អាចទទួលបានទិន្នផលខ្ពស់ជាងរដូវវស្សា។ សរុបមក ការដាំល្ងគឺអាចធ្វើបានទាំងនៅរដូវវស្សា និងរដូវប្រាំង អាស្រ័យលើលក្ខខណ្ឌដី និងការគ្រប់គ្រងទឹកនៅតាមតំបន់នីមួយៗ។